ផ្លែជម្ពូគឺមានភាពពេញនិយមខ្លាំងណាស់ក្នុងការបរិភោគពីសំណាក់ប្រជាជនកម្ពុជាដោយសារតែលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យវាក្លាយជាផ្លែឈើដែលមនុស្សគ្រប់វ័យចូលចិត្ត។ មូលហេតុចម្បងដែលធ្វើឱ្យផ្លែជម្ពូមានការពេញនិយមគឺដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា។ ផ្លែជម្ពូមានរសជាតិផ្អែមលាយជូរតិចៗ ហើយមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ជាតិទឹកដែលមាននៅក្នុងសាច់ផ្លែជម្ពូបានជួយឱ្យអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលដែលអាកាសធាតុក្ដៅ។ បន្ថែមពីលើរសជាតិ ផ្លែជម្ពូក៏មានតម្លៃសមរម្យផងដែរ ដោយសារតែប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលក្នុងការដាំដុះ ផ្លែជម្ពូក្នុងស្រុកគឺមានតម្លៃមិនថ្លៃពេកទេ។ ដូច្នេះធ្វើឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញផ្លែជម្ពូយកទៅបរិភោគបាន។ ម្យ៉ាងវិញទៀត ផ្លែឈើនេះក៏ងាយស្រួលរកទិញនៅតាមទីផ្សារទូទាំងប្រទេស មិនថាជាផ្សារទំនើប ឬផ្សារធម្មតានោះទេ។ សម្រាប់អត្ថប្រយោជន៍ចំពោះសុខភាពវិញ ក្រៅពីរសជាតិឆ្ងាញ់ ផ្លែជម្ពូក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ ផ្លែនេះមានផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន អា សេ និង ជាតិសរសៃ ដែលជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ ជួយឱ្យស្បែកស្រស់ថ្លា និងសម្រួលប្រព័ន្ធរំលាយអាហារផងដែរ។ ជាទូទៅ ផ្លែជម្ពូអាចចាត់ទុកថាជារដូវកាលរបស់វានៅចន្លោះពី ខែមិថុនា ដល់ ខែសីហា។ ក្នុងអំឡុងពេលនេះ ផ្លែជម្ពូមានច្រើនសម្បូរនៅតាមទីផ្សារ ហើយក៏មានតម្លៃថោកសមរម្យជាងរដូវផ្សេងៗផងដែរ។ ដោយសារតែលក្ខខណ្ឌអាកាសធាតុនៅក្នុងរដូវវស្សាគឺអំណោយផលល្អសម្រាប់ដំណាំជម្ពូ ដូច្នេះការប្រមូលផលក៏បានច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ផ្លែជម្ពូនៅតែអាចមានលក់នៅតាមទីផ្សារស្ទើរតែពេញមួយឆ្នាំ ព្រោះតែមានការនាំចូល និងមានពូជខ្លះដែលអាចផ្លែបានក្រៅរដូវផងដែរ។ ម្យ៉ាងវិញទៀត ការអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មទំនើបក៏បានជួយឱ្យកសិករអាចដាំដុះផ្លែជម្ពូបានគ្រប់រដូវកាលផងដែរ។ ជាទូទៅផ្លែជម្ពូគេញ៉ាំវាជាមួយនឹង អំបិលម្ទេស គេមិនសូវយកទៅកៃច្នៃទេ។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលយ៉ាងល្អសម្រាប់ការដាំដុះដំណាំកសិកម្មជាច្រើនប្រភេទ រួមទាំងផ្លែជម្ពូផងដែរ។ ដោយសារតែដីមានជីជាតិ និងអាកាសធាតុសើមល្មម ការដាំដុះផ្លែជម្ពូក្នុងស្រុកទទួលបានផលល្អគួរឱ្យកត់សម្គាល់។ កសិករនៅតាមបណ្ដាខេត្តមួយចំនួនដូចជា កំពត កំពង់ស្ពឺ និងបាត់ដំបង បានពង្រីកផ្ទៃដីដាំដុះជម្ពូយ៉ាងច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា ក៏កម្ពុជានៅតែមានការនាំចូលផ្លែជម្ពូពីប្រទេសជិតខាងផងដែរ។ ការនាំចូលនេះគឺដើម្បីធានាថាទីផ្សារមានផ្លែជម្ពូគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការដ៏ច្រើនរបស់ប្រជាជន ជាពិសេសក្នុងរដូវកាលដែលការប្រមូលផលក្នុងស្រុកមានតិច។ សរុបមក ការដាំដុះផ្លែជម្ពូនៅកម្ពុជាមានសក្តានុពលខ្ពស់ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែក៏នៅតែពឹងផ្អែកលើការនាំចូលមួយផ្នែកដើម្បីរក្សាលំនឹងទីផ្សារ។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែជម្ពូជាច្រើនដែលត្រូវបានដាំដុះ និងចែកចាយនៅលើទីផ្សារ ប៉ុន្តែក្នុងចំណោមនោះមានពីរប្រភេទដែលពេញនិយមជាងគេ។ ជម្ពូក្រហម ជាប្រភេទដែលទទួលបានការគាំទ្រច្រើនជាងគេពីសំណាក់ប្រជាជនកម្ពុជា។ សម្រាប់ផ្លែជម្ពូប្រភេទនេះមានពណ៌ក្រហមស្រស់ឆ្អៅនៅពេលទុំពេញល្អ មានសាច់ក្រាស់ រឹង ស្រួយ និងមានរសជាតិផ្អែមខ្លាំង។ រសជាតិដ៏ផ្អែមឆ្ងាញ់ និងរូបរាងដ៏ទាក់ទាញបានធ្វើឱ្យជម្ពូក្រហមក្លាយជាជម្រើសដំបូងសម្រាប់អ្នកចូលចិត្តបរិភោគផ្លែឈើ។ ចំណែកជម្ពូ ស ជាប្រភេទមួយទៀតដែលត្រូវបានគេស្គាល់ និងនិយមបរិភោគដែរ។ ផ្លែជម្ពូប្រភេទនេះមានពណ៌បៃតងខ្ចី ឬ ស ពេលខ្លះក៏មានពណ៌ផ្កាឈូកតិចៗដែរ វាមានរសជាតិផ្អែមលាយជូរ ហើយមានក្លិនឈ្ងុយឆ្ងាញ់ប្លែក។